មុននឹងចេញទៅនេសាទ ត្រូវប្រាកដថា កុមារបានយល់ ពីច្បាប់ជាមូលដ្ឋាននៃសុវត្ថិភាព។ ត្រូវបង្រៀនកុមារពីរបៀបប្រើប្រាស់ ដងសន្ទូច តូចៗដែលសមនឹងកម្លាំងដៃរបស់ពួកគេ។ ត្រូវត្រួតពិនិត្យថាឧបករណ៍នេសាទទាំងអស់ មិនមានស្នាមប្រេះ ឬខូចខាតដែលអាចបង្កគ្រោះថ្នាក់បាន។ ត្រូវបង្ហាញកុមារពីរបៀប កាន់សន្ទូច ឱ្យបានត្រឹមត្រូវ និងមាំដើម្បីជៀសវាងការរបូតចេញពីដៃ។ សន្ទូច គួរតែមានផ្លែតែមួយគត់ ដើម្បីកាត់បន្ថយហានិភ័យនៃការទាក់ ឬ មុត។ ត្រូវប្រាកដថា ខ្សែសន្ទូច ដំណើរការល្អដើម្បីជៀសវាងការជាប់គាំង នៅពេលត្រីទាញខ្សែ។ ត្រូវបង្រៀនកុមារឱ្យ ដាក់ទំពក់ ចូលក្នុងប្រអប់ ឬគម្របនៅពេលឈប់ប្រើប្រាស់។ មនុស្សធំគួរតែដោតដោយ នុយ ឬ ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នបំផុតពេលកុមារធ្វើវា។ ត្រូវពន្យល់ពួកគេពី ចម្ងាយសុវត្ថិភាព នៅពេលបោះសន្ទូច ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកនៅក្បែរ។ កុមារគួរតែអនុវត្ត ការបោះសន្ទូច នៅកន្លែងទូលាយ ដែលគ្មានដើមឈើឬវត្ថុរាំងស្ទះ។ ត្រូវបង្រៀនពួកគេឱ្យសម្គាល់ ប្រភេទត្រី ណាដែលអាចមុត ឬ មានធ្មង់ និងត្រីណាដែលគួរជៀសវាង។ ប្រើឧបករណ៍ជំនួយ ដូចជាស្រោមដៃការពារពេលដោះត្រីពីផ្លែសន្ទូច។ ត្រូវបង្រៀនពួកគេឱ្យចេះ រៀបចំឧបករណ៍ ឱ្យមានសណ្តាប់ធ្នាប់បន្ទាប់ពីនេសាទរួច។ ចំណេះដឹង អំពីលក្ខខណ្ឌអាកាសធាតុ ក៏ជាផ្នែកមួយនៃការរៀបចំសុវត្ថិភាពផងដែរ។ ការត្រួតពិនិត្យពេញលេញ ដោយមនុស្សធំគឺចាំបាច់បំផុតនៅពេលក្មេងៗនេសាទក្បែរទឹក។ កុមារដែលមិនចេះហែលទឹកត្រូវតែពាក់ អាវពោងសុវត្ថិភាព ជានិច្ចពេលនៅក្បែរមាត់ទន្លេឬបឹង។ ត្រូវជ្រើសរើស ទីតាំងនេសាទ ដែលមានដីរាបស្មើ មិនរអិល និងគ្មានរណ្តៅជ្រៅ។ ត្រូវណែនាំកុមារឱ្យ ជៀសវាង ការឈរនៅគែមច្រាំងទន្លេដែលផុស ឬមានដីទន់។ កុមារមិនត្រូវចូលទៅក្នុងទឹក ដោយគ្មានការអនុញ្ញាត ឬដោយគ្មានវត្តមានមនុស្សធំទេ។ ច្បាប់សំខាន់ គឺ "ទៅជាក្រុម នេសាទជាក្រុម" ដើម្បីឱ្យមានអ្នកមើលគ្នាទៅវិញទៅមក។ ត្រូវមាន ប្រអប់ជំនួយ បឋម សម្រាប់គ្រោះថ្នាក់តូចតាចនៅនឹងកន្លែងដូចជាមុតផ្លែសន្ទូល ឬ មុតស្រកា និងធ្មង់ត្រីជាដើម។ នៅពេលនេសាទពីលើ ទូក កុមារត្រូវអង្គុយនៅកន្លែងមួយស្ងៀម ហើយមិនត្រូវលោត ឬដើរផ្ដេសផ្ដាសទេ។ ទូរស័ព្ទដៃ ត្រូវតែមានជាប់ខ្លួនជានិច្ចសម្រាប់ការហៅទូរស័ព្ទបន្ទាន់ក្នុងករណីមានគ្រោះអាសន្ន។ ការការពារកម្ដៅថ្ងៃ គឺសំខាន់ណាស់ ដោយពាក់មួក អាវវែង និងលាបឡេការពារកម្ដៅថ្ងៃ។ ត្រូវបង្រៀនកុមារឱ្យ ផឹកទឹក ឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការខ្សោះជាតិទឹកក្រោមពន្លឺថ្ងៃ។ ជៀសវាង ការនេសាទនៅពេលមានព្យុះផ្គររន្ទះ ព្រោះសន្ទូចអាចស្រូបរន្ទះបាន។ កុំអនុញ្ញាតឱ្យកុមារនេសាទក្បែរ ខ្សែភ្លើង ឬខ្សែបណ្តាញអគ្គិសនីដែលធ្លាក់ចូលទឹក។ ត្រូវបង្រៀនពួកគេឱ្យចេះ គោរពអ្នកនេសាទ ដទៃទៀតដោយរក្សាភាពស្ងៀមស្ងាត់និងចម្ងាយសមរម្យ។ ត្រូវបង្រៀនកុមារពីរបៀបដោះស្រាយដោយសុវត្ថិភាព នៅពេលដែល ផ្លែសន្ទូចទាក់ដៃ ឬម្រាមដៃ។ ក្នុងករណីផ្លែសន្ទូចទាក់ជាប់ខ្លួនមនុស្ស ត្រូវ កាត់ខ្សែ ចេញភ្លាមៗ ហើយស្វែងរកជំនួយពីមនុស្សធំ។ ត្រូវបង្រៀនគេពីរបៀបដោះ ត្រីដែលមានធ្មង់មុត ដូចជាត្រីអណ្ដែង ដោយប្រើកន្សែង ឬស្រោមដៃ។ កុមារមិនត្រូវព្យាយាម ដោះសន្ទូច ចេញពីត្រីដោយប្រើម្រាមដៃទទេឡើយ។ ត្រូវប្រើ កន្ត្រៃ ឬឧបករណ៍ដកផ្លែសន្ទូច ដើម្បីការពារការការមុតផ្លែសន្ទូច។ ក្នុងករណីមាននរណាម្នាក់ ធ្លាក់ទឹក ត្រូវបង្រៀនកុមារឱ្យហៅជំនួយជាជាងលោតទៅជួយ។ ត្រូវមាន ខ្សែពួរ ឬវត្ថុអណ្តែតទឹកនៅក្បែរដៃជានិច្ចសម្រាប់ករណីជួយសង្គ្រោះបន្ទាន់។ កុមារត្រូវដឹងពី សញ្ញាគ្រោះថ្នាក់ ដែលត្រូវឱ្យមនុស្សធំដឹងភ្លាមៗនៅពេលមានបញ្ហា។ កុំបរិភោគ ត្រីណាដែលមើលទៅមានសភាពមិនប្រក្រតីដែលអាចមានជាតិពុល។ ត្រូវពិនិត្យមើលថាតើមាន ច្បាប់នេសាទ ក្នុងតំបន់ដែរឬទេ ជាពិសេសរដូវបិទនេសាទ។ ការធ្វើដំណើរ ទៅកាន់តំបន់នេសាទគួរធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ហើយជៀសវាងផ្លូវលំបាក។ ភ្លើងឆេះព្រៃ ក៏ជាហានិភ័យផងដែរ ដូច្នេះត្រូវហាមឃាត់ការដុតភ្លើងដោយគ្មានការអនុញ្ញាត។ ត្រូវបង្រៀនកុមារឱ្យចេះ សម្រាក នៅពេលនេសាទមានរយៈពេលយូរដើម្បីជៀសវាងការអស់កម្លាំង។ ការត្រឡប់ទៅផ្ទះ វិញគួរធ្វើឡើងមុនពេលងងឹត ដើម្បីជៀសវាងគ្រោះថ្នាក់ពេលយប់។ ការនេសាទដែលមានសុវត្ថិភាពក៏មានន័យថាការនេសាទដែល គិតគូរពីបរិស្ថាន ផងដែរ។ ត្រូវបង្រៀនកុមារឱ្យចេះ ទុកដាក់សំរាម របស់ពួកគេទាំងអស់ ហើយយកវាត្រឡប់មកផ្ទះវិញ។ សំណាញ់ ឬ ម៉ងដែលបោះបង់ចោលផ្ដេសផ្ដាស អាចក្លាយជាអន្ទាក់គ្រោះថ្នាក់ដល់សត្វក្នុងទឹកនិងបក្សី។ ត្រូវបង្រៀនពួកគេឱ្យចេះ លែងត្រី តូចៗ ឬត្រីពងកូនវិញដើម្បីធានានិរន្តរភាពនៃពូជត្រី។ ការប្រើប្រាស់ នុយធម្មជាតិ គឺប្រសើរជាងនុយគីមី ដើម្បីការពារគុណភាពទឹក។ កុមារគួរត្រូវបានបង្រៀនឱ្យ គោរពធម្មជាតិ និងមិនត្រូវបំផ្លាញរុក្ខជាតិមាត់ទឹកឡើយ។ ត្រូវពន្យល់ពីសារៈសំខាន់នៃការ រក្សាទឹក ឱ្យបានស្អាតសម្រាប់សហគមន៍និងសត្វព្រៃ។ ផ្លែសន្ទូចចាស់ មិនគួរត្រូវបានបោះចោលទៅក្នុងទឹកទេ តែត្រូវទុកដាក់ក្នុងធុងសំរាមដោយវេចខ្ចប់ត្រឹមត្រូវ។ កុមារត្រូវដឹងថា កន្លែងអភិរក្ស ត្រីមិនត្រូវបានអនុញ្ញាតឱ្យនេសាទឡើយ។ ការនេសាទហួសកម្រិត អាចធ្វើឱ្យធនធានត្រីថយចុះ ដូច្នេះត្រូវកំណត់ចំនួនត្រីដែលចាប់បាន។ ការរៀននេសាទ គឺជាការរៀនអំពីវដ្តធម្មជាតិ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីទឹកសាប។ ឪពុកម្តាយត្រូវធ្វើជា គំរូ ដ៏ល្អដោយបង្ហាញពីការនេសាទប្រកបដោយទំនួលខុសត្រូវ។ ការនេសាទប្រកបដោយសុវត្ថិភាព គឺជាបទពិសោធន៍ដ៏រីករាយ និងជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់កុមារ។